គម្លាតជំនាន់គឺជាភាពខុសគ្នារវាងក្រុមមនុស្សដែលមានអាយុខុសគ្នា ជាពិសេសទាក់ទងនឹងជំនឿ តម្លៃ ទស្សនៈ និងឥរិយាបទ។ វាអាចបង្ហាញឱ្យឃើញនៅក្នុងទិដ្ឋភាពជាច្រើននៃជីវិត រួមមានរបៀបទំនាក់ទំនង ទស្សនៈនយោបាយ ទស្សនៈសង្គម និងការប្រើប្រាស់បច្ចេកវិទ្យា។ ឧទាហរណ៍ ការនិយាយពីរបៀបដែលជំនាន់ចាស់ៗធំឡើងជាមួយនឹងព័ត៌មានដែលទទួលបានពីទូរទស្សន៍និងកាសែត។ រីឯជំនាន់ក្រោយៗវិញបានព័ត៌មានពីបណ្ដាញសង្គមនៅលើទូរស័ព្ទរបស់ពួកគេ។ ការផ្លាស់ប្តូរទាំងនេះបានបន្តរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ការមកដល់នៃបច្ចេកវិទ្យាឌីជីថលជាពិសេសប្រព័ន្ធផ្សព្វផ្សាយសង្គមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់គម្លាតជំនាន់នេះ។ នេះក៏ដោយសារតែល្បឿននៃការវិវត្តនៃបច្ចេកវិទ្យាបានកើនឡើងគួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យការសម្របខ្លួនរបស់ជំនាន់នីមួយៗទៅនឹងបច្ចេកវិទ្យាមានភាពខុសគ្នា។ ប្រព័ន្ធផ្សព្វផ្សាយសង្គមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតគម្លាតជំនាន់តាមវិធីជាច្រើន។ ទីមួយ វាបានផ្លាស់ប្តូររបៀបដែលមនុស្សទំនាក់ទំនងគ្នាទៅវិញទៅមក។ ជំនាន់ក្មេងៗនិយមប្រើប្រាស់បណ្តាញសង្គមដូចជា តិកតុក, អុិនស្តាក្រាម, និងហ្វេសប៊ុក ដើម្បីទំនាក់ទំនងគ្នា ខណៈដែលជំនាន់ចាស់ៗនៅតែចូលចិត្តការទំនាក់ទំនងផ្ទាល់ ឬការហៅទូរស័ព្ទ។ ភាពខុសគ្នានៃការទំនាក់ទំនងនេះអាចនាំឱ្យមានការយល់ច្រឡំ និងកង្វះការយល់ដឹងរវាងជំនាន់។ ទីពីរ ប្រព័ន្ធផ្សព្វផ្សាយសង្គមបានជះឥទ្ធិពលដល់ការរៀនសូត្រ និងការទទួលបានព័ត៌មាន។ យុវជនច្រើនតែពឹងផ្អែកលើប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ការតាមដានព័ត៌មាន ជាហេតុនាំឱ្យពួកគេទទួលបានព័ត៌មានដែលខុសៗគ្នា។ នេះអាចបណ្តាលឱ្យមានភាពខុសគ្នានៃចំណេះដឹង និងទស្សនៈលើបញ្ហាសំខាន់ៗ។ ទីបី ប្រព័ន្ធផ្សព្វផ្សាយសង្គមបានជះឥទ្ធិពលដល់តម្លៃ និងជំនឿ។ វេទិកាទាំងនេះអាចបង្ហាញយុវជនអំពីនិន្នាការ និងគំនិតដែលខុសពីអ្វីដែលជំនាន់ចាស់ធ្លាប់ស្គាល់។ ជាលទ្ធផល យុវជនអាចអភិវឌ្ឍតម្លៃ និងជំនឿដែលខុសពីឪពុកម្តាយ ឬជីដូនជីតា។ ទីបួន ការប្រើប្រាស់បណ្តាញសង្គមជាប្រចាំក៏បង្កើតទស្សនៈខុសគ្នាផងដែរទៅលើជីវិតប្រចាំថ្ងៃ។ ឧទាហរណ៍ យុវជនអាចងាយនឹងប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃនៅលើបណ្តាញសង្គម ដែលអាចនាំឱ្យមានបញ្ហាសុខភាពផ្លូវចិត្ត។ ជំនាន់ចាស់ៗអាចមិនសូវជួបប្រទះបញ្ហាទាំងនេះដោយសារតែពួកគេមិនសូវប្រើប្រាស់បណ្តាញសង្គម។ ផលប៉ះពាល់នៃគម្លាតជំនាន់ដែលបណ្តាលមកពីប្រព័ន្ធផ្សព្វផ្សាយសង្គមគឺមានភាពទូលំទូលាយ។ នៅកម្រិតបុគ្គល គម្លាតនេះអាចបណ្តាលឱ្យមានភាពតានតឹងនៅក្នុងគ្រួសារ។ ឪពុកម្តាយអាចពិបាកយល់ពីអាកប្បកិរិយារបស់កូនៗដែលបានទទួលឥទ្ធិពលពីប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈដែលកូនៗអាចមានអារម្មណ៍ថាឪពុកម្តាយមិនយល់ពីពួកគេ។ ឧទាហរណ៍ ឪពុកម្តាយអាចព្រួយបារម្ភអំពីពេលវេលាដែលកូនៗចំណាយលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឬខ្លឹមសារដែលពួកគេកំពុងមើល។ កូនៗអាចមានអារម្មណ៍ថាឪពុកម្តាយរបស់ពួកគេមិនយល់ពីសារៈសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ជីវិតគ្រួសាររបស់ពួកគេ។ លើសពីនេះ ប្រព័ន្ធផ្សព្វផ្សាយសង្គមអាចបង្កឱ្យមានភាពឯកោសង្គម ដោយសារបុគ្គលម្នាក់ៗអាចជ្រមុជនៅក្នុងពិភពឌីជីថលរៀងៗខ្លួន។ បញ្ហាប្រឈមអាចកើតឡើងនៅកន្លែងធ្វើការផងដែរ ដោយសារជំនាន់ផ្សេងៗគ្នាមានចំណង់ចំណូលចិត្តការទំនាក់ទំនង និងរបៀបធ្វើការខុសគ្នា។ ការមិនយល់ដឹងពីគ្នាទៅវិញទៅមកអាចធ្វើឱ្យការងារជាក្រុមមានភាពស្មុគស្មាញ និងប៉ះពាល់ដល់ប្រសិទ្ធភាពការងារ។ នៅក្នុងសង្គមធំជាងនេះ គម្លាតជំនាន់អាចរួមចំណែកដល់ភាពបែកបាក់នយោបាយ និងសង្គម។ ជំនាន់ផ្សេងៗគ្នាអាចមានទស្សនៈខុសគ្នាលើបញ្ហាដូចជាការប្រែប្រួលអាកាសធាតុ សិទ្ធិមនុស្ស និងសេដ្ឋកិច្ច។ ភាពខុសគ្នាទាំងនេះអាចធ្វើឱ្យការស្វែងរកដំណោះស្រាយរួមគ្នាមានការលំបាក។ ទោះបីជាមានបញ្ហាប្រឈមក៏ដោយ ក៏មានវិធីសាស្រ្តជាច្រើនដើម្បីកាត់បន្ថយគម្លាតជំនាន់ដែលបណ្តាលមកពីប្រព័ន្ធផ្សព្វផ្សាយសង្គម។ វិធីសាស្រ្តមួយគឺការជំរុញការយល់ដឹង និងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក។ ក្រុមគ្រួសារគួរតែចំណាយពេលវេលាជាមួយគ្នា ពិភាក្សាអំពីការប្រើប្រាស់បច្ចេកវិទ្យា និងចែករំលែកបទពិសោធន៍។ ឧទាហរណ៍ ឪពុកម្តាយអាចស្នើឱ្យកូនៗបង្រៀនពួកគេអំពីវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមថ្មីៗ។ វិធីសាស្រ្តនេះអាចជួយឪពុកម្តាយឱ្យយល់កាន់តែច្បាស់អំពីពិភពឌីជីថលរបស់កូនៗ។ ដូចគ្នានេះដែរ កូនៗអាចរៀនពីឪពុកម្តាយអំពីសារៈសំខាន់នៃការទំនាក់ទំនងផ្ទាល់មុខ។ ការអប់រំក៏មានសារៈសំខាន់ផងដែរ ដោយសាលារៀន និងអង្គការសហគមន៍អាចផ្ដល់កម្មវិធី។ កម្មវិធីទាំងនេះបង្រៀនយុវជនអំពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមប្រកបដោយទំនួលខុសត្រូវ រួមទាំងការគិតបែបត្រិះរិះពិចារណាលើព័ត៌មាន និងការការពារឯកជនភាព។ សម្រាប់ជំនាន់ចាស់ៗ ការបណ្តុះបណ្តាលជំនាញឌីជីថលអាចជួយឱ្យពួកគេមានអារម្មណ៍ស្រួលក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើប។ ទីប្រាំ គួរផ្តោតលើចំណាប់អារម្មណ៍រួម ជំនួសឲ្យការបែងចែកដោយសារតែភាពខុសគ្នា។ លក្ខណៈពិសេសដែលលើកទឹកចិត្តឱ្យមានការសហការ និងការចែករំលែកបទពិសោធន៍រវាងក្រុមអាយុផ្សេងៗគ្នាអាចជួយរក្សាគម្លាត។ ឧទាហរណ៍ វេទិកាអាចរួមបញ្ចូលក្រុមដែលផ្តោតលើចំណាប់អារម្មណ៍រួមគ្នាដែលអាចទាក់ទាញមនុស្សពីគ្រប់ជំនាន់។ ការលើកកម្ពស់សកម្មភាពក្រៅបណ្តាញក៏សំខាន់ផងដែរ ដើម្បីធានាថាការតភ្ជាប់អនឡាញត្រូវបានបំពេញបន្ថែមដោយទំនាក់ទំនងជីវិតពិត។ ការលើកទឹកចិត្តឱ្យមានការចូលរួមក្នុងសកម្មភាពសហគមន៍ កីឡា ឬចំណង់ចំណូលចិត្តអាចជួយឱ្យមនុស្សបង្កើតទំនាក់ទំនងពិតប្រាកដដែលមិនពឹងផ្អែកលើអេក្រង់។ ទីបំផុត ការទទួលស្គាល់ និងការគោរពភាពខុសគ្នាគឺជាគន្លឹះឆ្ពោះទៅរកការយល់ពីគ្នា។ ទោះជាយ៉ាងណាក៏ដោយ តាមរយៈការប្រើប្រាស់ប្រកបដោយការយល់ដឹង និងការអនុវត្តវិធានការសមស្រប ប្រព័ន្ធផ្សព្វផ្សាយសង្គមអាចក្លាយជាស្ពានតភ្ជាប់រវាងជំនាន់ផ្សេងៗគ្នា។ ជំនាន់នីមួយៗនាំមកនូវទស្សនៈ និងបទពិសោធន៍ប្លែកៗគ្នាដែលអាចបង្កើនសង្គមទាំងមូល។ ជំនួសឱ្យការមើលឃើញភាពខុសគ្នាជាឧបសគ្គ វាជាការប្រសើរក្នុងការមើលពួកវាជាឱកាសសម្រាប់ការរៀនសូត្រ និងការរីកចម្រើន។